សេវាជួសជុលយានយន្តនៅតាមដងផ្លូវនៅកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសអ្នកធ្វើដំណើរប្រចាំថ្ងៃ។ ជាងជួសជុលតាមដងផ្លូវទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងលើយានយន្តដោយមិននឹកស្មានដល់។ ពួកគេគឺជាអ្នកជួយសង្គ្រោះទាន់ពេលវេលាសម្រាប់អ្នកដែលជួបគ្រោះថ្នាក់ឬយានយន្តខូចនៅតាមផ្លូវ។ ការយល់ដឹងពីលក្ខណៈនៃសេវាកម្មទាំងនេះបានជួយឱ្យយើងមើលឃើញពីភាពបត់បែននិងភាពចាំបាច់របស់ពួកគេ។ នៅលើដងផ្លូវធំៗ និងនៅតាមបណ្តាផ្លូវជនបទ ជាងជួសជុលបានបើកហាងរបស់ពួកគេនៅតាមជាយផ្លូវយ៉ាងងាយស្រួល។ ហាងទាំងនេះភាគច្រើនមានទំហំតូច ហើយជួនកាលពួកគេគ្រាន់តែប្រើតង់ ឬដំបូលសាមញ្ញមួយដើម្បីការពារពីកម្ដៅថ្ងៃនិងទឹកភ្លៀងប៉ុណ្ណោះ។ ទីតាំងទាំងនេះត្រូវបានជ្រើសរើសដើម្បីផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកធ្វើដំណើរដែលត្រូវការជំនួយបន្ទាន់។ ពួកគេច្រើនតែដាក់ឧបករណ៍របស់ពួកគេនៅក្បែរផ្ទះសម្បែងដើម្បីត្រៀមខ្លួនជួយអតិថិជនគ្រប់ពេល។ សកម្មភាពរបស់ពួកគេបានបង្ហាញពីភាពរួសរាយរាក់ទាក់និងការត្រៀមខ្លួនជួយគ្នាទៅវិញទៅមកក្នុងសង្គម។ ជាងជួសជុលទាំងនេះមានជំនាញយ៉ាងខ្ពស់ក្នុងការជួសជុលរហ័សសម្រាប់ម៉ូតូនិងកង់ដែលជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតនៅកម្ពុជា។ ពួកគេអាចប្តូរប្រេងម៉ាស៊ីនយ៉ាងឆាប់រហ័សនៅពេលដែលអ្នកធ្វើដំណើរកំពុងមានបញ្ហាដោយមិនចាំបាច់រង់ចាំយូរ។ លើសពីនេះ ការសប់សំបកកង់ដែលទន់ ឬបែកក៏ជាសេវាកម្មទូទៅដែលពួកគេផ្តល់ជូនផងដែរ។ ពួកគេក៏អាចរឹតខ្សែហ្រ្វាំងដែលយារដើម្បីបង្កើនសុវត្ថិភាពដល់អ្នកបើកបរផងដែរ។ សេវាទាំងនេះមានតម្លៃថោកហើយចំណាយពេលខ្លីបំផុត។ ទោះបីជាជាងជួសជុលតាមផ្លូវទាំងនេះភាគច្រើនផ្តោតលើម៉ូតូនិងកង់ក៏ដោយ ក៏ពួកគេខ្លះមានជំនាញក្នុងការជួសជុលរថយន្តផងដែរ។ សេវាជួសជុលរថយន្តរបស់ពួកគេមានលក្ខណៈមិនសូវស្តង់ដារ ព្រោះពួកគេមិនមានឧបករណ៍ទំនើបៗដូចនៅក្នុងយានដ្ឋានធំៗឡើយ។ ពួកគេច្រើនតែដោះស្រាយបញ្ហាដែលមិនធ្ងន់ធ្ងរដូចជាការបែកកង់ ឬបញ្ហាប្រព័ន្ធភ្លើងតូចតាចជាដើម។ សម្រាប់បញ្ហាធំៗដែលទាមទារការជួសជុលយ៉ាងល្អិតល្អន់ ពួកគេនឹងណែនាំឱ្យអតិថិជនទៅរកជាងជំនាញដើម្បីទទួលបានសេវាល្អប្រសើរ។ តម្លៃនៃការជួសជុលនៅតាមផ្លូវគឺសមរម្យនិងអាចចរចាបាន។ នេះគឺជាលក្ខណៈពិសេសមួយនៃសេវាកម្មរបស់ពួកគេដែលផ្តល់ភាពបត់បែនដល់អតិថិជន។ តម្លៃត្រូវបានកំណត់ដោយផ្អែកលើប្រភេទការងារនិងតម្លៃសម្ភារៈដែលត្រូវចំណាយ។ អាជីវករនិងអតិថិជនអាចជជែកគ្នាដើម្បីឈានដល់ការព្រមព្រៀងលើតម្លៃមួយដែលសមស្របសម្រាប់ភាគីទាំងពីរ។ ភាពបត់បែននៃតម្លៃនេះបានធ្វើឱ្យសេវាកម្មរបស់ពួកគេមានភាពទាក់ទាញនិងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ សរុបមក សេវាជួសជុលនៅតាមផ្លូវនៅកម្ពុជាគឺជាផ្នែកមួយនៃវប្បធម៌សហគ្រិនភាពដ៏តូចនិងមានប្រសិទ្ធភាព។ ពួកគេបានផ្តល់សេវាដ៏សំខាន់ដែលជួយដល់អ្នកដំណើរគ្រប់រូបឱ្យបន្តដំណើរទៅមុខបានដោយរលូននិងសុវត្ថិភាព។ ការយកចិត្តទុកដាក់ទៅវិញទៅមកនិងភាពបត់បែនបានធ្វើឱ្យសេវាកម្មទាំងនេះទទួលបានការទុកចិត្តពីសំណាក់សាធារណជន។ ក្រៅពីការជួសជុលផ្ទាល់ ពួកគេក៏ជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍សម្រាប់អ្នកធ្វើដំណើរដែលត្រូវការជំនួយផងដែរ។ ជាងជួសជុលទាំងនេះបានដើរតួជាផ្នែកមួយដ៏សំខាន់នៃសហគមន៍ដែលបានរួមចំណែកដល់ការកសាងទំនាក់ទំនងសង្គមដ៏រឹងមាំ។